ការរស់នៅប្រកបដោយភាពសុខដុមរមនានិងការចុះសម្រុងគ្នាជាមួយអ្នកជិតខាង គឺជាកត្តាសំខាន់បំផុតក្នុងការកសាងសហគមន៍មួយដែលមានសុភមង្គលនិងសុវត្ថិភាព។ ការផ្តល់តម្លៃនិងការគោរពសិទ្ធិរស់នៅរបស់គ្នាទៅវិញទៅមកគឺជាគ្រឹះដំបូងបង្អស់ក្នុងការបង្កើតទំនាក់ទំនងល្អនៅក្នុងសង្គមជាតិយើង។ យើងគ្រប់គ្នាត្រូវយល់ដឹងពីព្រំដែននៃសិទ្ធិឯកជនរបស់បងប្អូនដែលរស់នៅផ្ទះជិតខាងដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗ។ ការមិនបង្កសំឡេងរំខានខ្លាំងៗនៅពេលយប់ព្រលប់ឬពេលព្រលឹមស្រាងៗបង្ហាញពីការយោគយល់និងការគិតគូរដល់ការសម្រាករបស់គេ។ ការចាក់ធុងបាសកម្សាន្តឬការច្រៀងខារ៉ាអូខេលេងកម្សាន្តគួរតែធ្វើឡើងក្នុងកម្រិតសំឡេងសមរម្យដែលមិនរំខានដល់អ្នកដទៃឡើយ។ ទម្លាប់នៃការមិនចតយានយន្តគ្រប់ប្រភេទរំលោភលើដែនដីឬបាំងមុខផ្ទះរបស់អ្នកដទៃ គឺជាសីលធម៌នៃការរស់នៅជិតខាងគ្នា។ ការដាក់សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនឬការហាលខោអាវមិនគួរឱ្យហួសព្រំប្រទល់ផ្ទះដែលនាំឱ្យទាស់ភ្នែកដល់អ្នកជិតខាងនោះទេ។ យើងត្រូវចេះគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់សមាជិកក្នុងគ្រួសារមិនឱ្យហូរហៀរទៅបង្កផលប៉ះពាល់ដល់សេចក្តីសុខរបស់គេឡើយ។ ការគោរពសិទ្ធិគ្នាទៅវិញទៅមកក្នុងនាមជាអ្នករស់នៅក្នុងភូមិរបងជាមួយគ្នានឹងជួយកាត់បន្ថយជម្លោះមិនចង់បានទាំងឡាយ។ ទោះបីជាមានភាពស្និទ្ធស្នាលយ៉ាងណាក៏ដោយក៏យើងត្រូវតែរក្សាមារយាទនិងការអត់ធ្មត់ក្នុងការរស់នៅប្រចាំថ្ងៃជានិច្ចដែរ។ ការមិនលួចលបមើលឬការមិននិយាយដើមរឿងរ៉ាវឯកជនផ្ទៃក្នុងរបស់គ្រួសារដទៃ គឺជាការផ្តល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់ដល់គេ។ រាល់ការធ្វើសកម្មភាពកែច្នៃផ្ទះសម្បែង ឬការជួសជុលផ្សេងៗត្រូវតែប្រុងប្រយ័ត្នខ្ពស់កុំឱ្យប៉ះពាល់ដល់សំណង់ផ្ទះជិតខាង។ ការប្រើប្រាស់ពាក្យសម្តីសមរម្យនិងការបង្ហាញកាយវិការទន់ភ្លន់ជានិច្ចបង្កើតបាននូវបរិយាកាសកក់ក្តៅនៅក្នុងសហគមន៍។ យើងមិនត្រូវមើលរំលងរឿងតូចតាចដែលអាចបង្កើតជាការថ្នាំងថ្នាក់ចិត្តដល់បងប្អូនដែលរស់នៅក្បែរខាងយើងនោះឡើយ។ ការយល់ដឹងពីសុខទុក្ខនិងការមិនធ្វើអ្វីតាមតែអំពើចិត្តរបស់ខ្លួន គឺជាសញ្ញាណនៃអ្នកមានចំណេះដឹងនិងសីលធម៌ខ្ពស់។ ការបើកបរយានយន្តចូលក្នុងភូមិឬតាមផ្លូវលំជិតខាងគួរតែបន្ថយល្បឿនដើម្បីជៀសវាងការបង្កដីហុយឬគ្រោះថ្នាក់ដល់ក្មេងៗ។ យើងត្រូវរួមគ្នាបង្កើតវប្បធម៌នៃការអត់ឱននិងការរស់នៅដោយសន្តិវិធីចាប់ផ្តើមពីផ្ទះមួយទៅផ្ទះមួយដែលនៅជិតគ្នា។ ការទទួលស្គាល់សិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់លំហសហគមន៍ជួយឱ្យមានភាពស្ងប់សុខនិងគ្មានការទាស់ទែងគ្នារឿងព្រំដី។ យើងគួរតែមានស្មារតីប្រុងប្រយ័ត្នជានិច្ចក្នុងការរក្សាសណ្តាប់ធ្នាប់ផ្ទាល់ខ្លួនកុំឱ្យរំភាយទៅដល់របងផ្ទះរបស់អ្នកដទៃ។ ការរក្សាចិត្តគំនិតវិជ្ជមានចំពោះមនុស្សជុំវិញខ្លួនជួយឱ្យយើងរស់នៅដោយគ្មានសម្ពាធនិងមានភាពសុខសាន្តផ្លូវចិត្ត។ រាល់ពេលមានការយល់ខុសណាមួយកើតឡើងការរក្សាភាពស្ងៀមស្ងាត់ និងការមិនតបតដោយហិង្សាគឺជាជម្រើសដ៏ល្អបំផុត។ ការចេះក្រឡេកមើលជុំវិញខ្លួនមុននឹងធ្វើសកម្មភាពណាមួយបង្ហាញពីការយល់ដឹងស៊ីជម្រៅពីសុខទុក្ខរបស់មនុស្សរួមសង្គម។ សីលធម៌នៃការរស់នៅជាក្រុមជួយឱ្យយើងចេះលះបង់ប្រយោជន៍បុគ្គលខ្លះដើម្បីរក្សាផលប្រយោជន៍រួមនៃអ្នកជិតខាង។ ការមិនប្រើប្រាស់អំណាចឬតួនាទីទៅសង្កត់សង្កិនអ្នកដទៃដែលនៅក្បែរខាងបង្កើតបាននូវសមភាពនិងការទុកចិត្តគ្នា។ យើងត្រូវចងចាំថារាល់ទង្វើល្អរបស់យើងនៅថ្ងៃនេះនឹងទទួលបានការតបស្នងមកវិញនូវសេចក្តីស្រឡាញ់ពីអ្នកជិតខាង។ ការរួមរស់ដោយសន្តិសហវិជ្ជមានចាប់ផ្តើមចេញពីការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកដោយគ្មានការរើសអើងសាសនាឬឋានៈឡើយ។ ការបង្កើតទំនាក់ទំនងល្អនិងភាពស្និទ្ធស្នាលជាមួយអ្នកជិតខាងមិនទាមទារឱ្យយើងត្រូវទៅជជែកគ្នារាល់ថ្ងៃនោះទេ។ វាគ្រាន់តែផ្តើមចេញពីការញញឹមប្រកបដោយភាពរាក់ទាក់និងការសាកសួរសុខទុក្ខគ្នាយ៉ាងស្និទ្ធស្នាលនៅពេលដែលជួបមុខគ្នា។ ពាក្យសម្តីជម្រាបសួរឬការងក់ក្បាលរាក់ទាក់ដាក់គ្នានៅពេលព្រឹកព្រលឹមអាចបង្កើតថ្ងៃថ្មីមួយដ៏មានន័យសម្រាប់គ្រប់គ្នា។ នៅពេលដែលមានបញ្ហាទាស់ទែងឬការយល់ច្រឡំណាមួយកើតឡើងយើងគួរតែជួបជជែកគ្នាដោះស្រាយដោយសន្តិវិធីបំផុត។ ការប្រើប្រាស់ការយោគយល់និងពាក្យសម្តីទន់ភ្លន់ដោះស្រាយបញ្ហាជួយជៀសវាងការប្រើសម្តីខ្លាំងៗដាក់គ្នាទៅវិញទៅមក។ ទំនាក់ទំនងស្មោះត្រង់និងការបើកចិត្តទូលាយជួយជម្រុះចោលនូវមន្ទិលសង្ស័យទាំងឡាយដែលកើតមានឡើងរវាងគ្រួសារទាំងសងខាង។ ការចូលរួមជជែកពិភាក្សាគ្នាពីរឿងរ៉ាវនៅក្នុងភូមិឬសហគមន៍ជួយឱ្យយើងយល់ចិត្តគ្នា និងពង្រឹងសាមគ្គីភាពកាន់តែរឹងមាំ។ យើងមិនគួរនិយាយដើមឬបង្កើតព័ត៌មានមិនពិតដែលនាំឱ្យមានការបែកបាក់សាមគ្គីភាពរវាងបងប្អូនជិតខាងនោះឡើយ។ ការចេះស្តាប់ហេតុផលរបស់អ្នកដទៃដោយចិត្តត្រជាក់ជារឿយៗជួយបញ្ឈប់ទំនាស់ធំៗឱ្យក្លាយជាចំណុចដោះស្រាយតូចតាចបាន។ ការបង្កើតក្រុមទំនាក់ទំនងតាមបណ្តាញសង្គមសម្រាប់អ្នកក្នុងភូមិជួយឱ្យការផ្លាស់ប្តូរព័ត៌មានមានភាពរហ័សនិងទាន់ចិត្ត។ នៅពេលមានសមាជិកថ្មីផ្លាស់មករស់នៅក្បែរខាងការទៅរាក់ទាក់បង្ហាញពីទឹកចិត្តស្វាគមន៍យ៉ាងកក់ក្តៅរបស់ម្ចាស់ស្រុក។ ការបង្ហាញភាពស្មោះត្រង់ក្នុងការប្រកបរបររកស៊ីឬការរស់នៅប្រចាំថ្ងៃជួយបង្កើនទំនុកចិត្តពីមនុស្សជុំវិញខ្លួនជានិច្ច។ ពាក្យពេចន៍សរសើរដោយស្មោះត្រង់ចំពោះភាពស្រស់ស្អាតនៃផ្ទះសម្បែងឬសួនច្បាររបស់អ្នកជិតខាងជួយបង្កើតក្តីសុខផ្លូវចិត្ត។ យើងគួរតែចេះអត់ធ្មត់និងមិនត្រូវបញ្ចេញអារម្មណ៍ខឹងសម្បារភ្លាមៗនៅពេលមានអ្វីមួយមិនពេញចិត្តនឹងអ្នកក្បែរខាងឡើយ។ ការជួបជុំគ្នាពិភាក្សាវគ្គខ្លីៗអំពីសុវត្ថិភាពក្នុងភូមិជួយឱ្យអ្នកជិតខាងទាំងអស់មានភាពស្និទ្ធស្នាលនិងយល់ចិត្តគ្នា។ ទំនាក់ទំនងល្អគឺជាស្ពានចម្លងសេចក្តីសុខនិងការជឿទុកចិត្តគ្នាដែលមិនអាចទិញបានដោយទឹកប្រាក់នោះឡើយ។ ការចេះថ្លែងពាក្យអរគុណនៅពេលដែលគេបានជួយសម្រួលការងារអ្វីមួយជួយឱ្យចំណងមិត្តភាពកាន់តែមានភាពស៊ីជម្រៅ។ យើងមិនត្រូវប្រើប្រាស់ពាក្យសម្តីឌឺដងឬចំអកឡកឡឺយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គេនោះទេ។ ការរាប់អានគ្នាដោយចិត្តនិងចិត្តជួយឱ្យបរិយាកាសនៅក្នុងសហគមន៍ទាំងមូលមានភាពកក់ក្តៅដូចជាសាច់ញាតិបង្កើត។ រាល់ព័ត៌មានអាសន្នឬការប្រុងប្រយ័ត្នផ្សេងៗគួរតែត្រូវបានចែករំលែកឱ្យគ្នាទៅវិញទៅមកដោយស្មារតីទទួលខុសត្រូវ។ ការបើកចិត្តឱ្យទូលាយទទួលយកការរិះគន់ក្នុងន័យស្ថាបនាពីអ្នកជិតខាងជួយឱ្យយើងកែប្រែកំហុសឆ្គងបានទាន់ពេលវេលា។ ការបង្កើតទម្លាប់សាកសួរសុខទុក្ខមនុស្សចាស់ជរាដែលរស់នៅក្បែរខាងបង្ហាញពីសីលធម៌និងគុណធម៌ដ៏ល្អនៃខ្មែរយើង។ យើងត្រូវចេះចែករំលែកស្នាមញញឹម ព្រោះស្នាមញញឹមគឺជាភាសាឥតគិតថ្លៃដែលអាចរំលាយរាល់ភាពតានតឹងទាំងឡាយបាន។ ការគោរពពាក្យសន្យានិងការមិនភូតភរអ្នកជិតខាងជួយរក្សាស្ថិរភាពនៃទំនាក់ទំនងឱ្យបានយូរអង្វែងតទៅថ្ងៃមុខ។ ការរួមរស់ដោយភាពចុះសម្រុងគ្នាតាមរយៈការប្រាស្រ័យទាក់ទងល្អនាំមកនូវសន្តិភាពផ្លូវចិត្តដល់គ្រួសារគ្រប់ៗគ្នា។ បុរាណលោកតែងពោលថាអ្នកជិតខាងឆ្ងាយមិនស្មើនឹងអ្នកជិតខាងជិតដែលរស់នៅក្បែររបងផ្ទះជាមួយយើងនោះឡើយ។ ការមានចិត្តជួយគ្នាក្នុងគ្រាក្រលំបាកឬពេលមានអាសន្នអន់ក្រនឹងធ្វើឱ្យចំណងមិត្តភាពកាន់តែរឹងមាំទ្វេដង។ ការជួយមើលការខុសត្រូវផ្ទះសម្បែងឱ្យគ្នាទៅវិញទៅមកនៅពេលដែលខាងណាមួយមិននៅផ្ទះគឺជាទឹកចិត្តដ៏ប្រពៃ។ នៅពេលដែលអ្នកជិតខាងត្រូវធ្វើដំណើរទៅឆ្ងាយការជួយស្រោចទឹកផ្កាឬមើលសុវត្ថិភាពផ្ទះបង្ហាញពីភាពកក់ក្តៅបំផុត។ ការចែករំលែកនូវអ្វីបន្តិចបន្តួចដូចជានំចំណីអាហារឬផ្លែឈើទៅតាមសទ្ធាជួយបង្កើនសេចក្តីស្រឡាញ់រាប់អានគ្នា។ ការចូលរួមជួយក្នុងពិធីផ្សេងៗដូចជាពិធីការឬពិធីបុណ្យទានតាមដែលអាចធ្វើបានបង្ហាញពីសាមគ្គីភាពក្នុងភូមិ។ នៅពេលមានសមាជិកគ្រួសារអ្នកជិតខាងឈឺថ្កាត់ការទៅសាកសួរសុខទុក្ខ គឺជាគុណធម៌ដ៏ឧត្តុង្គឧត្តម។ ការជួយយាមកាមនិងផ្តល់ព័ត៌មានភ្លាមៗនៅពេលឃើញមានមនុស្សប្លែកមុខដើរក្បែរផ្ទះ គឺជួយទប់ស្កាត់បទល្មើស។ ទោះបីជាគ្មានទ្រព្យសម្បត្តិហូរហៀរសម្រាប់ចែកទានតែការផ្តល់កម្លាំងចិត្តនិងកម្លាំងបាយជួយគ្នាគឺមានតម្លៃធំធេងណាស់។ ស្មារតីសាមគ្គីគ្នារវាងអ្នកជិតខាងជួយកសាងរបងការពារសន្តិសុខដ៏រឹងមាំសម្រាប់ភូមិទាំងមូលដោយមិនបាច់ចំណាយប្រាក់។ ការចេះជួយគ្នារំលែកទុក្ខលំបាកក្នុងគ្រាមានអាសន្នអន្ទះសារបង្កើតបាននូវវប្បធម៌ចែករំលែកដ៏ល្អផូរផង់ក្នុងសង្គម។ យើងគួរតែហុចដៃជួយអ្នកជិតខាងជានិច្ចដោយមិនបាច់រង់ចាំឱ្យគេពោលពាក្យស្វែងរកជំនួយពីយើងនោះឡើយ។ ការផ្តល់ខ្ចីសម្ភារៈប្រើប្រាស់បន្តិចបន្តួចដែលយើងមានដោះស្រាយការខ្វះខាតបន្ទាន់របស់គេបង្ហាញពីចិត្តសប្បុរស។ នៅពេលមានការប្រែប្រួលអាកាសធាតុ ការជួយប្រមូលខោអាវឬរបស់របរដែលហាលក្រៅផ្ទះឱ្យគេជាទង្វើគួរកោតសរសើរ។ ការចេះបារម្ភពីសុខទុក្ខរបស់ក្មេងតូចៗឬមនុស្សចាស់នៅផ្ទះក្បែរខាងជួយបង្កើតសហគមន៍មួយប្រកបដោយសុវត្ថិភាពខ្ពស់។ ស្មារតីជួយគ្នាទៅវិញទៅមកដោយមិនគិតពីផលតបស្នងជួយឱ្យចំណងមិត្តភាពអ្នកជិតខាងស្ថិតស្ថេរគង់វង្សជារៀងរហូត។ ការរួមសុខរួមទុក្ខជាមួយគ្នាបង្ហាញពីការយល់ដឹងពីតម្លៃពិតប្រាកដនៃពាក្យថាស្រឡាញ់បងប្អូនរួមភូមិឋាន។ នៅពេលដែលផ្ទះក្បែរខាងជួបបញ្ហាខ្វះកម្លាំងពលកម្មការស្ម័គ្រចិត្តទៅជួយសម្រាលការងារបង្ហាញពីទឹកចិត្តដ៏ថ្លៃថ្លា។ ការរស់នៅដោយមានការយោគយល់និងចេះឈឺឆ្អាលរឿងទុក្ខសោករបស់អ្នកដទៃជួយសម្រាលបន្ទុកផ្លូវចិត្តបានយ៉ាងច្រើន។ យើងត្រូវរួមគ្នាថែរក្សាវប្បធម៌ជួយគ្នាក្នុងគ្រាក្រកុំឱ្យបាត់បង់ទៅតាមសម័យកាលបច្ចេកវិទ្យាដ៏ទំនើបនេះឡើយ។ ការចេះចែករំលែកចំណេះដឹងឬបទពិសោធន៍ល្អៗក្នុងការដាំដុះឬការរស់នៅជួយឱ្យអ្នកជិតខាងរីកចម្រើនទៅជាមួយគ្នា។ រាល់កាយវិការសប្បុរសតូចតាចដែលយើងបានធ្វើចំពោះអ្នកជិតខាងនឹងក្លាយជាគ្រាប់ពូជនៃសេចក្តីសុខក្នុងថ្ងៃអនាគត។ ការមិនឈរមើលបំណាំឬការមិនត្រេកអរចំពោះទុក្ខវេទនារបស់អ្នកជិតខាង គឺជាសីលធម៌ដែលខ្មែរគ្រប់រូបត្រូវតែមាន។ ការរួបរួមគ្នាក្នុងនាមជាអ្នកជិតខាងល្អជួយឱ្យយើងអាចឆ្លងកាត់រាល់ឧបសគ្គនិងការលំបាកទាំងឡាយក្នុងជីវិតបាន។ សាមគ្គីភាពនិងស្មារតីជួយគ្នាទៅវិញទៅមក គឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍសហគមន៍ឱ្យមានការរីកចម្រើន។ ការរស់នៅជិតគ្នាគឺត្រូវប្រើប្រាស់លំហអាកាសនិងបរិស្ថានក្បែរៗគ្នាដូច្នេះការរក្សាអនាម័យជារឿងមិនអាចខ្វះបានឡើយ។ ការទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ល្អនិងត្រឹមត្រូវជួយបង្ការក្លិនស្អុយមិនឱ្យភាយទៅរំខានដល់អ្នករស់នៅក្បែរខាង។ យើងមិនត្រូវបោះសំរាមឬជះទឹកកខ្វក់ទៅមុខផ្ទះរបស់អ្នកដទៃជាដាច់ខាត ព្រោះវាជាទង្វើអសីលធម៌បំផុត។ ការសម្អាតប្រឡាយទឹកឬលូបង្ហូរទឹកមុខផ្ទះរៀងៗខ្លួនជួយទប់ស្កាត់ការកកើតមូសខ្លានិងជំងឺដង្កាត់ផ្សេងៗក្នុងភូមិ។ ប្រសិនបើមានចិញ្ចឹមសត្វដូចជាឆ្កែឬឆ្មាត្រូវមើលថែឱ្យបានល្អកុំឱ្យវាទៅបង្កភាពកខ្វក់នៅមុខផ្ទះអ្នកដទៃឡើយ។ ការមិនបណ្តោយឱ្យសត្វចិញ្ចឹមដើរបត់ជើងតូចធំផ្តេសផ្តាសតាមដងផ្លូវសាធារណៈបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ម្ចាស់។ ការកាប់ឆ្ការមែកឈើដែលលយទៅក្នុងបរិវេណផ្ទះអ្នកដទៃជួយជៀសវាងការជ្រុះស្លឹកឈើបង្កភាពកខ្វក់ដល់ដីគេ។ យើងត្រូវរួមគ្នារក្សាភាពស្អាតជានិច្ចនៅតាមដងផ្លូវរួមដើម្បីលើកកម្ពស់សោភ័ណភាពនិងសុខភាពក្នុងសហគមន៍។ ការបង្រៀនកូនចៅកុំឱ្យចោលកាកសំណល់អាហារផ្តេសផ្តាសនៅក្បែររបងផ្ទះគេ ជួយរក្សាទឹកចិត្តអ្នកជិតខាងឱ្យសប្បាយចិត្ត។ ការមិនដុតសំរាមឬប្លាស្ទិកដែលបង្កជាផ្សែងពុលហុយចូលផ្ទះអ្នកដទៃជួយការពារសុខភាពប្រព័ន្ធដង្ហើមរបស់គ្រប់គ្នា។ ការចូលរួមយុទ្ធនាការសម្អាតបរិស្ថាននៅក្នុងភូមិរួមគ្នាបង្កើតបាននូវភាពស្និទ្ធស្នាលនិងផ្ទះសម្បែងមានអនាម័យល្អ។ ការទុកដាក់សម្ភារៈសំណង់ឬរបស់របរចាស់ៗឱ្យមានរបៀបរៀបរយមិនឱ្យរញ៉េរញ៉ៃដល់ផ្លូវដើររួមជារឿងគួរធ្វើជានិច្ច។ បរិស្ថានស្អាតផ្តើមចេញពីយើងម្នាក់ៗ ហើយវានឹងរីកសាយភាយទៅដល់អ្នកជិតខាងបង្កើតបានជាភូមិឋានគួរឱ្យចង់រស់នៅ។ យើងត្រូវចេះអធ្យាស្រ័យនិងជួយសម្អាតបន្ថែមបើឃើញមានស្លឹកឈើពីផ្ទះយើងហើរទៅធ្លាក់ក្នុងបរិវេណផ្ទះរបស់គេ។ ការមិនបង្ហូរទឹកលាងចានឬទឹកកខ្វក់ចូលមកលើផ្លូវដើររួមជួយរក្សាភាពស្ងួតនិងអនាម័យល្អដល់អ្នកដើរឆ្លងកាត់។ ការរក្សាអនាម័យបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតជានិច្ចជួយកាត់បន្ថយសត្វល្អិតចង្រៃដូចជាកណ្តុរជាដើម។ យើងត្រូវមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួនមិនឱ្យក្លាយជាបន្ទុករបស់អ្នកដទៃឡើយ។ ការរៀបចំកន្លែងទុកដាក់ធុងសំរាមឱ្យឆ្ងាយពីច្រកចូលផ្ទះរបស់អ្នកជិតខាងបង្ហាញពីការគិតគូរដ៏ល្អិតល្អន់របស់យើង។ សហគមន៍ដែលមានអនាម័យល្អនិងមានខ្យល់អាកាសបរិសុទ្ធជួយឱ្យអ្នករស់នៅទាំងអស់មានសុខភាពល្អនិងខួរក្បាលស្រឡះ។ ការមិនបោះកាកសំណល់ផ្សេងៗតាមបង្អួចផ្ទះឬលើដំបូលផ្ទះអ្នកដទៃគឺជាសីលធម៌នៃការរស់នៅ។ យើងត្រូវរួមដៃគ្នាថែរក្សាដើមឈើនិងផ្កាលម្អតាមដងផ្លូវរួមដើម្បីបង្កើតជាម្លប់និងភាពត្រជាក់ត្រជុំក្នុងភូមិ។ ការដោះស្រាយបញ្ហាក្លិនឬផ្សែងដែលចេញពីផ្ទះបាយរបស់យើងមិនឱ្យប៉ះពាល់ដល់ផ្ទះជិតខាងជួយរក្សាភាពចុះសម្រុង។ ការយល់ដឹងពីតម្លៃនៃបរិស្ថានស្អាតជួយឱ្យយើងនិងអ្នកជិតខាងរស់នៅដោយមានសេចក្តីសុខគ្មានការរអ៊ូរទាំដាក់គ្នា។ យើងគួរតែមានមោទនភាពជានិច្ចនៅពេលដែលភូមិឬសហគមន៍របស់យើងទទួលបានការសរសើរថាមានអនាម័យល្អដាច់គេ។ ការចូលរួមចំណែកថែរក្សាបរិស្ថានរួមជារៀងរាល់ថ្ងៃ គឺជាកាតព្វកិច្ចដ៏វិសេសវិសាលរបស់ពលរដ្ឋល្អគ្រប់ៗរូប។ មនុស្សម្នាក់ៗមានទម្លាប់និងរបៀបរស់នៅខុសៗគ្នាដូច្នេះការអធ្យាស្រ័យខ្ពស់ជាស្ពានតភ្ជាប់សន្តិភាពក្នុងសហគមន៍។ បើអ្នកជិតខាងមានធុរៈចាំបាច់ដូចជាកម្មវិធីបុណ្យទានការអាពាហ៍ពិពាហ៍យើងគួរតែមានការយោគយល់ចំពោះការរំខានខ្លះ។ រាល់ការជួសជុលផ្ទះសម្បែងដែលបង្កសំឡេងខ្លាំងឬដីហុយបន្តិចបន្តួចយើងគួរតែចេះអត់ធ្មត់និងយោគយល់ដល់គេចុះ។ ការដាក់ខ្លួនឯងនៅក្នុងស្ថានភាពលំបាករបស់គេហើយគិតមុននឹងធ្វើអ្វីមួយដែលអាចប៉ះពាល់ដល់អ្នកដទៃជារឿងល្អបំផុត។ ការមិនយកទោសអូសដំណើរចំពោះកំហុសឆ្គងអចេតនារបស់អ្នកជិតខាងជួយរក្សាស្ថិរភាពផ្លូវចិត្តនិងសាមគ្គីភាពបានល្អ។ ទោះបីជាមានចំណុចខ្លះខុសប្លែកពីគ្នាក៏ដោយក៏ការចេះទទួលយកភាពខុសគ្នានោះជួយឱ្យយើងរស់នៅជាមួយគ្នាបានសុខ។ ការចេះអត់ឱននិងការមិនបណ្ដោយឱ្យបញ្ហាតូចតាចក្លាយជាជម្លោះធំដុំបង្ហាញពីភាពចាស់ទុំនៃការគិតរបស់យើងម្នាក់ៗ។ នៅពេលដែលកូនចៅរបស់អ្នកជិតខាងលេងល្បែងបង្កសំឡេងរំខានបន្តិចបន្តួចការចេះអប់រំដោយដំបូន្មានល្អជាជម្រើសត្រឹមត្រូវ។ យើងមិនត្រូវមានចិត្តចង្អៀតចង្អល់ឬចាំតែចាប់កំហុសឆ្គងបន្តិចបន្តួចរបស់អ្នកដទៃមកធ្វើជាការអាក់អន់ចិត្តនោះឡើយ។ ការចេះយោគយល់ចំពោះការខ្វះខាតឬភាពទន់ខ្សោយផ្នែកជីវភាពរបស់អ្នកជិតខាងជួយបង្កើតទឹកចិត្តមនុស្សធម៌ក្នុងសង្គម។ ចិត្តអត់ធ្មត់និងការដោះស្រាយបញ្ហាដោយសន្តិវិធីជានិច្ច គឺជាខែលការពារដ៏រឹងមាំប្រឆាំងនឹងជម្លោះក្នុងភូមិ។ យើងត្រូវចេះដាក់ចិត្តដាក់កាយគិតគូរដល់ផលវិបាករបស់គេមុននឹងយើងសម្រេចចិត្តធ្វើសកម្មភាពណាមួយ។ ការរួមរស់ដោយសន្តិភាពទាមទារឱ្យមានការលះបង់នូវភាពមានមានះនិងការចង់ឈ្នះចង់ចាញ់រៀងៗខ្លួនចេញពីចិត្ត។ នៅពេលដែលមានការប៉ះទង្គិចពាក្យសម្តីដោយអចេតនាការចេះសុំទោសមុនបង្ហាញពីភាពថ្លៃថ្នូរនិងការគោរពគ្នាដ៏ពិតប្រាកដ។ ការមិនរើសអើងឋានៈសង្គមឬកម្រិតវប្បធម៌របស់អ្នកជិតខាងជួយឱ្យយើងរស់នៅដោយស្មើភាពនិងមានភាពស្និទ្ធស្នាល។ យើងគួរតែចេះលើកលែងទោសឱ្យគ្នា ព្រោះគ្មានមនុស្សណាម្នាក់ដែលរស់នៅលើលោកនេះមិនធ្លាប់បង្កើតកំហុសនោះឡើយ។ ការចេះយោគយល់គ្នាក្នុងរឿងប្រើប្រាស់ទឹកឬភ្លើងរួមគ្នាក្នុងគ្រាអាសន្នជួយពង្រឹងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ។ ចិត្តមេត្តានិងការចេះអាណិតអាសូរដល់ទុក្ខលំបាករបស់អ្នកជិតខាងជួយឱ្យសហគមន៍ទាំងមូលមានភាពកក់ក្តៅនិងសុវត្ថិភាព។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលពោរពេញដោយការយោគយល់ដើម្បីឱ្យកូនចៅជំនាន់ក្រោយរៀនសូត្រតាម។ ការមិនចងគំនុំឬការមិនរកឱកាសសងសឹកចំពោះរឿងរ៉ាវអតីតកាលជួយឱ្យជីវិតរស់នៅជិតខាងមានតែភាពស្រស់បំព្រង។ ការចេះសម្របសម្រួលខ្លួនទៅតាមស្ថានភាពជាក់ស្តែងនៃសហគមន៍ជួយឱ្យយើងក្លាយជាអ្នកជិតខាងដ៏ល្អនិងគួរឱ្យស្រឡាញ់។ យើងត្រូវចងចាំថាការអធ្យាស្រ័យមិនមែនជាភាពទន់ខ្សោយនោះទេប៉ុន្តែវាគឺជាកម្លាំងចិត្តដ៏វិសេសវិសាលនៃសន្តិភាព។ ការផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមកក្នុងការកែប្រែទម្លាប់មិនល្អជួយឱ្យសហគមន៍ទាំងមូលរីកចម្រើនប្រកបដោយនិរន្តរភាព។ ការចេះទប់ទល់នឹងអារម្មណ៍ឆេវឆាវផ្ទាល់ខ្លួននៅចំពោះមុខបញ្ហាប្រឈមជួយរក្សាស្ថិរភាពនៃការរស់នៅជាមួយគ្នាបានយូរអង្វែង។ សេចក្តីសុខក្នុងគ្រួសារនិងសេចក្តីសុខរបស់អ្នកជិតខាង គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធដែលមិនអាចកាត់ផ្តាច់បានឡើយ។ ការរស់នៅដោយមានការអធ្យាស្រ័យខ្ពស់ជួយឱ្យភូមិរបស់យើងក្លាយជាឋានសួគ៌ដ៏សុខសាន្តសម្រាប់មនុស្សគ្រប់រូប។ ការបង្កើតវប្បធម៌យោគយល់គ្នាក្នុងសង្គមជាតិជួយកាត់បន្ថយភាពតានតឹង និងបង្កើនក្តីស្រឡាញ់រវាងគ្នានឹងគ្នា។ ការចេះបើកចិត្តឱ្យទូលាយទទួលយកលក្ខណៈសម្បត្តិនៃការរស់នៅរបស់បងប្អូនជិតខាងនាំមកនូវសេចក្តីក្សេមក្សាន្តជានិរន្តរ៍។ សរុបសេចក្តីមក ការរក្សាបាននូវចំណុចវិជ្ជមានទាំងអស់នេះនឹងធ្វើឱ្យការរស់នៅជាមួយអ្នកជិតខាងក្លាយជាប្រភពនៃសុភមង្គលពិតប្រាកដ។